ការគិតគូរអំពីការរៀបអាពាហ៍ពិពាហ៍ទល់នឹងគោលដៅអាជីព គឺជាប្រធានបទមួយដែលត្រូវបានពិភាក្សាយ៉ាងទូលំទូលាយ ជាពិសេសក្នុងចំណោមយុវជនខ្មែរ។ ជាធម្មតា ការកំណត់អាទិភាពនេះមានភាពខុសគ្នាខ្លាំងរវាងមនុស្សពេញវ័យក្នុងជំនាន់មុនៗ និងយុវជនជំនាន់បច្ចុប្បន្ន។ មនុស្សពេញវ័យនៅកម្ពុជា ជាពិសេសក្នុងជំនាន់មុនៗ ឬនៅតាមតំបន់ជនបទ ច្រើនគិតគូរអំពីការរៀបអាពាហ៍ពិពាហ៍មុនគោលដៅអាជីព។ សម្រាប់ពួកគេ ការមានគ្រួសារ និងកូនចៅគឺជាកាតព្វកិច្ចសង្គម និងជាគោលដៅសំខាន់ក្នុងជីវិតដែលមិនអាចខ្វះបាន។ ពួកគេជឿថាការកសាងគ្រួសាររឹងមាំគឺជាមូលដ្ឋានគ្រឹះនៃសេចក្តីសុខក្នុងជីវិត។ ទោះជាយ៉ាងណាក៏ដោយ យុវវ័យសម័យថ្មី ដែលមានការអប់រំខ្ពស់ និងគំនិតទូលំទូលាយ ចាប់ផ្ដើមផ្ដល់អាទិភាពដល់គោលដៅអាជីពមុនការរៀបអាពាហ៍ពិពាហ៍។ ពួកគេចង់មានស្ថិរភាពហិរញ្ញវត្ថុ សម្រេចក្ដីសុបិនផ្ទាល់ខ្លួន និងមានមូលដ្ឋានគ្រឹះរឹងមាំក្នុងអាជីពការងារ មុននឹងចាប់ផ្ដើមជីវិតគូ។ ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទស្សនៈពីជំនាន់មួយទៅជំនាន់មួយ និងការវិវឌ្ឍន៍នៃសង្គម។ នេះវាកើតចេញពីមូលហេតុជាច្រើនដែលបង្កប់នូវតម្លៃសង្គម ជំនឿផ្ទាល់ខ្លួន និងបទពិសោធន៍ជាក់ស្ដែង។ វប្បធម៌ខ្មែរចាត់ទុកការមានគ្រួសារជាកាតព្វកិច្ចមួយចំពោះឪពុកម្តាយ និងសង្គម។ ក្រុមគ្រួសារ និងសហគមន៍តែងតែសួរនាំពីគូស្រករ ដែលបង្កើតជាសម្ពាធមួយសម្រាប់កូនចៅ។ ពួកគេជឿថាការរៀបការជួយឲ្យបុគ្គលម្នាក់មានភាពចាស់ទុំ មានទំនួលខុសត្រូវ និងមានស្ថិរភាពផ្លូវចិត្ត។ ជាពិសេសចំពោះស្ត្រី ពួកគេបារម្ភថាបើអាយុកាន់តែច្រើន នឹងពិបាករកគូស្រករល្អ ឬលែងមានលទ្ធភាពបង្កើតកូនចៅ។ ការមានកូនចៅជាគោលបំណងចម្បងមួយនៃការរៀបការ ដើម្បីបន្តពូជពង្សវង្សត្រកូល។ ផ្ទុយទៅវិញ យុវវ័យសម័យថ្មី ជាពិសេសអ្នករស់នៅទីក្រុងធំៗ និងមានការអប់រំខ្ពស់ ផ្ដល់អាទិភាពដល់គោលដៅអាជីពមុនការរៀបការ។ ពួកគេយល់ថាការមានអាជីពរឹងមាំ និងប្រាក់ចំណូលគ្រប់គ្រាន់ជាមូលដ្ឋានគ្រឹះសម្រាប់កសាងគ្រួសារមួយប្រកបដោយសុភមង្គល។ ពួកគេចង់ប្រើប្រាស់ពេលវេលា និងថាមពលដើម្បីពង្រឹងចំណេះដឹង និងបទពិសោធន៍ការងារ មុននឹងជាប់កាតព្វកិច្ចគ្រួសារ។ សង្គមបច្ចុប្បន្នកាន់តែបើកចំហរចំពោះការរស់នៅនៅលីវ ឬរៀបការយឺតជាងមុន។ យុវជនខ្លះចង់រីករាយជាមួយសេរីភាពផ្ទាល់ខ្លួន ការធ្វើដំណើរ និងស្វែងយល់ពីពិភពលោកដោយគ្មានបន្ទុកធំដុំ។ ពួកគេបានឃើញឧទាហរណ៍ពីគូស្វាមីភរិយាដែលជួបការលំបាកដោយសារមិនបានត្រៀមខ្លួនគ្រប់គ្រាន់មុនរៀបការ។ ពួកគេចង់រៀបចំខ្លួនឱ្យបានល្អិតល្អន់ និងមានផែនការច្បាស់លាស់មុននឹងឈានជើងចូលជីវិតគូ។ ដោយសារតែភាពខុសគ្នានៃការកំណត់អាទិភាពទាំងនេះ គឺឆ្លុះបញ្ចាំងពីការវិវត្តន៍នៃតម្លៃសង្គម និងគំនិតបុគ្គលពីជំនាន់មួយទៅជំនាន់មួយ។ នោះសុទ្ធតែទាមទារនូវការគិតគូរវែងឆ្ងាយ ការត្រៀមខ្លួនដ៏ល្អ និងការទទួលខុសត្រូវខ្ពស់ដើម្បីទទួលបាននូវភាពជោគជ័យ និងសុភមង្គលក្នុងជីវិត។